ការតស៊ូដើម្បីបង្រួបបង្រួមជាតិខ្មែរ ចាប់ផ្តើមឡើងក្នុងបរិបទដែលប្រទេសជាតិបែកបាក់ជាច្រើនភាគីក្រោយឆ្នាំ ១៩៧៩។ សង្គ្រាមស៊ីវិលរវាងរដ្ឋកម្ពុជា និងត្រីភាគីកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យប្រជារាស្ត្ររងទុក្ខវេទនាយ៉ាងខ្លាំង។ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺជាតួអង្គស្នូលក្នុងការស្វែងរកការផ្សះផ្សាជាតិរវាងខ្មែរ និងខ្មែរ។ ជំនួបចរចាលើកដំបូងរវាងសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère-en-Tardenois ក្នុងឆ្នាំ ១៩៨៧ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី។ កិច្ចចរចានេះមានបំណងស្វែងរកដំណោះស្រាយនយោបាយរួមមួយ ដើម្បីបញ្ចប់វត្តមានកងទ័ពបរទេស និងសង្គ្រាមក្នុងស្រុក។ សហគមន៍អន្តរជាតិបានចូលរួមជំរុញឱ្យមានកិច្ចចរចាជាបន្តបន្ទាប់នៅទីក្រុងហ្សាកាតា និងទីក្រុងប៉ារីស ការតស៊ូតាមផ្លូវទូតដ៏ស្វិតស្វាញបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១។ កិច្ចព្រមព្រៀងនេះតម្រូវឱ្យភាគីខ្មែរទាំងបួនបញ្ឈប់ការវាយប្រហារគ្នា និងរៀបចំការបោះឆ្នោតសកល។ អង្គការសហប្រជាជាតិ (UNTAC) បានចូលមកកម្ពុជាដើម្បីជួយគ្រប់គ្រងអន្តរកាល និងការបង្រួបបង្រួមជាតិ។ ការយាងត្រឡប់មកវិញរបស់ព្រះបាទ នរោត្តម សីហនុ បានក្លាយជាមេដែកឆក់ទាញទឹកចិត្តខ្មែរគ្រប់និន្នាការឱ្យមករកគ្នា។ ការបោះឆ្នោតឆ្នាំ ១៩៩៣ បានបង្កើតឱ្យមានរដ្ឋាភិបាលចម្រុះរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។ ទោះបីមានរដ្ឋាភិបាលតែមួយ ប៉ុន្តែកម្ពុជានៅតែមានតំបន់ត្រួតពិនិត្យពីរដាច់ដោយឡែកពីគ្នា។ ភាគីខ្មែរក្រហមបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាព ហើយបន្តការតស៊ូក្នុងព្រៃបង្កអសន្តិសុខ។ ការបែកបាក់ផ្ទៃក្នុងរវាងខ្មែរក្រហម និងខ្មែរក្រហម បានចាប់ផ្តើមនៅតំបន់អន្លង់វែង និងប៉ៃលិន។ រដ្ឋាភិបាលកម្ពុជាបានព្យាយាមប្រើវិធីសាស្ត្រយោធាផង និងនយោបាយផងដើម្បីបញ្ចប់បញ្ហាខ្មែរក្រហម។ ការចរចាដោយសម្ងាត់រវាងមន្ត្រីរដ្ឋាភិបាល និងមេដឹកនាំខ្មែរក្រហមបានចាប់ផ្តើមនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៩០។ នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគន្លឹះដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្រួបបង្រួមជាតិទាំងស្រុង។ គោលការណ៍ទីមួយនៃនយោបាយនេះ គឺការធានាសុវត្ថិភាពខាងរូបកាយ និងអាយុជីវិតដល់អ្នកចុះចូល។ គោលការណ៍ទីពីរ គឺការធានាអាជីព និងមុខរបរជូនអតីតកងទ័ពខ្មែរក្រហមឱ្យមានជីវភាពសមរម្យ។ គោលការណ៍ទីបី គឺការរក្សាកម្មសិទ្ធិលើទ្រព្យសម្បត្តិដែលពួកគេធ្លាប់កាន់កាប់កន្លងមក។ យុទ្ធសាស្ត្រនេះបានវាយបំបែកមនោគមវិជ្ជាជ្រុលនិយម និងការសង្ស័យគ្នារវាងខ្មែរ និងខ្មែរ។ នៅឆ្នាំ ១៩៩៦ មេដឹកនាំខ្មែរក្រហមលោក អៀង សារី បាននាំយកកម្លាំងនៅប៉ៃលិនមកធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។ ការចុះចូលនេះគឺជាការចាប់ផ្តើមនៃទីបញ្ចប់នៃអង្គការចាត់តាំងយោធាខ្មែរក្រហម។ នៅចុងឆ្នាំ ១៩៩៨ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមផ្សេងទៀតដូចជា លោក ខៀវ សំផន និង នួន ជា បានស្ម័គ្រចិត្តចុះចូល។ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ត្រូវបានកំណត់ថាជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា។ ជាលើកដំបូងក្នុងរយៈពេលរាប់រយឆ្នាំ ដែលកម្ពុជាមានការគ្របដណ្តប់ដោយរដ្ឋបាលតែមួយ និងកងទ័ពតែមួយ។ ការបង្រួបបង្រួមជាតិបានធ្វើឱ្យកម្ពុជាអាចរំលាយចោលនូវតំបន់អបគមន៍ដែលធ្លាប់មានពីមុន។ ខ្មែរគ្រប់រូបបានឈប់មើលមុខគ្នាជាសត្រូវ ហើយងាកមកចាប់ដៃគ្នាស្ថាបនាប្រទេសឡើងវិញ។ វិមានឈ្នះ-ឈ្នះ ត្រូវបានសាងសង់ឡើងដើម្បីជានិមិត្តរូបនៃការបញ្ចប់សង្គ្រាម និងការបង្រួបបង្រួមជាតិ។ សន្តិភាពដែលទទួលបានពីការបង្រួបបង្រួមនេះ បានក្លាយជាគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿន។ ការតស៊ូដើម្បីបង្រួបបង្រួមក៏មានន័យដល់ការស្តារឡើងវិញនូវវប្បធម៌ និងទំនៀមទម្លាប់រួម។ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញបានក្លាយជាម្លប់សម្រាប់ខ្មែរគ្រប់និន្នាការនយោបាយ។ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្សះផ្សាផ្លូវចិត្តតាមរយៈការអភិវឌ្ឍតំបន់ដែលធ្លាប់ជាសមរភូមិ។ ការសាងសង់ផ្លូវ និងសាលារៀននៅតំបន់អតីតខ្មែរក្រហម បានជួយរំលាយគម្លាតសង្គម។ ការបញ្ចូលកងទ័ពពីភាគីជម្លោះឱ្យទៅជា "កងយោធពលខេមរភូមិន្ទ" តែមួយ គឺជាជោគជ័យដ៏ធំ។ យុវជនជំនាន់ក្រោយត្រូវបានអប់រំឱ្យស្គាល់ពីតម្លៃនៃសន្តិភាព និងការរួបរួមជាតិ។ សរុបមក ការបង្រួបបង្រួមជាតិខ្មែរគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលរក្សាបាននូវអធិបតេយ្យ និងឯកភាពទឹកដីសម្រាប់កូនខ្មែរគ្រប់ជំនាន់។